កង្កែបបំពង ជាមុខម្ហូបងាយស្រួលធ្វើ និងមានរសជាតិស្រួយឆ្ងាញ់ប្លែក។ គេយកកង្កែបដែលលាងសម្អាតរួច មកប្រឡាក់ជាមួយគ្រឿងផ្សំដូចជា ម្សៅបំពង ម្សៅអង្ករ ម្សៅស៊ុប ប៊ីចេង និងពងមាន់។ បន្ទាប់មក គេយកវាទៅ បំពង ក្នុងប្រេងក្ដៅរហូតដល់វាឡើងពណ៌មាស ក្រៀមស្រួយ។ កង្កែបបំពងមានសំបកក្រៅស្រួយ ខាងក្នុងសាច់កង្កែបមានរសជាតិឆ្ងាញ់។ ប្រជាជនខ្មែរភាគច្រើន ចូលចិត្តបរិភោគម្ហូបមួយនេះជាអាហារសម្រន់ នៅពេលរសៀល ឬជាម្ហូបក្លែមដែលនិយមនៅពេលដែលទទួលទានស្រា។ ហើយកង្កែបបំពង មួយនេះត្រូវបានទទួលទានជាមួយ ទឹកជ្រលក់មានដូចជា ទឹកអំបិលម្រេច ទឹកត្រីកោះកុង និងទឹកម្ទេសជាដើម។